នៅក្នុងវប្បធម៌ខ្មែរ ភាពកំប្លុកកំប្លែងត្រូវបានចាត់ទុកថាជាធាតុសំខាន់មួយដែលមិនមែនត្រឹមតែជាមធ្យោបាយសម្រាប់កម្សាន្តនោះទេ ប៉ុន្តែវាមានតួនាទីយ៉ាងសំខាន់ក្នុងការកសាង ក៏ដូចជាពង្រឹងនូវទំនាក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំនិងយូរអង្វែងបំផុត។ វាមិនត្រូវបានចាត់ទុកជាកាតព្វកិច្ចនោះទេ ប៉ុន្តែវាជាសិល្បៈនៃការទំនាក់ទំនងដ៏ប្រពៃមួយដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងសង្គមខ្មែរ ដើម្បីជួយផ្សារភ្ជាប់មនុស្សឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា។ តាមរយៈការលេងសើចបែបកំប្លុកកំប្លែងបានជួយបំបែកភាពស្ងៀមស្ងាត់ និងធ្វើឱ្យមនុស្សគ្រប់រូបមានអារម្មណ៍ស្និទ្ធស្នាលនិងមានផាសុខភាពនៅពេលដែលនៅក្បែរគ្នា។ វាមានសមត្ថភាពពិសេសក្នុងការបំបាត់ភាពតានតឹងនិងជួយសម្រួលដល់បរិយាកាសសង្គមដែលមើលទៅហាក់ដូចជាមានភាពស្ងប់ស្ងាត់ ឲ្យមានភាពរស់រវើកនិងពោរពេញទៅដោយភាពរីករាយយ៉ាងសម្បូរបែប។ សកម្មភាពនៃការលេងសើចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីភាពស្មោះត្រង់ និងភាពបើកចំហរដែលមិត្តភក្តិមានចំពោះគ្នាទៅវិញទៅមក។ ការចូលរួមក្នុងការលេងសើចនិងការចែករំលែកនូវសំណើចបានធ្វើឱ្យចំណងមិត្តភាពមានភាពរឹងមាំ មិនងាយនឹងបែកបាក់ និងអាចស្ថិតស្ថេរបានយូរអង្វែងបំផុត។ ការចែករំលែកនូវភាពរីករាយ និងសំណើចតាមរយៈភាពកំប្លុកកំប្លែងបានក្លាយជាទម្លាប់ធម្មតាមួយនៅក្នុងសង្គមខ្មែរដែលត្រូវបានអនុវត្តតាំងពីដូនតា។ វាជាការបង្ហាញដោយផ្ទាល់ពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ក៏ដូចជាការផ្តល់តម្លៃដែលមិត្តភក្តិមានចំពោះគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ។ មនុស្សគ្រប់រូបតែងតែប្រើប្រាស់ភាពកំប្លុកកំប្លែងនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដើម្បីបំបាត់ភាពធុញទ្រាន់និងភាពនឿយហត់។ វាធ្វើឱ្យជីវិតមានភាពរស់រវើក មិនគួរឱ្យធុញទ្រាន់ និងមានន័យកាន់តែជ្រាលជ្រៅខ្លាំងបំផុត។ ទំនាក់ទំនងមិត្តភាពដែលបានកសាងឡើងដោយការលេងសើចនិងភាពកំប្លុកកំប្លែងមិនងាយនឹងបែកបាក់ឡើយ ព្រោះវាបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះនៃភាពស្មោះត្រង់និងការយល់ចិត្តគ្នាទៅវិញទៅមក។ វាជាទំនាក់ទំនងមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងរបស់អ្នក ដែលនឹងនៅបន្តជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់អ្នកជារៀងរហូត។ ដូច្នេះហើយ ភាពកំប្លុកកំប្លែងគឺជាធាតុផ្សំដ៏សំខាន់មួយដែលមិនអាចខ្វះបានសម្រាប់ចំណងមិត្តភាពខ្មែរដ៏រឹងមាំ។ គោលបំណងចម្បងនៃភាពកំប្លុកកំប្លែងក្នុងចំណោមមិត្តភក្តិគឺដើម្បីបំបែកភាពស្ងៀមស្ងាត់និងបង្កើតបរិយាកាសដ៏កក់ក្តៅនិងរីករាយសម្រាប់មនុស្សគ្រប់គ្នា។ វាមិនត្រឹមតែជួយបំបាត់ភាពអៀនខ្មាស់នៅពេលដែលមិត្តភក្តិជួបគ្នាលើកដំបូងនោះទេ ប៉ុន្តែវាក៏ជួយបន្ធូរភាពតានតឹងនៅពេលដែលមិត្តភក្តិកំពុងប្រឈមមុខនឹងសម្ពាធការងារឬបញ្ហាជីវិតផ្សេងៗផងដែរ។ តាមរយៈការលេងសើចនិងការនិយាយរឿងកំប្លែង ពួកគេអាចជួយឱ្យគ្នាទៅវិញទៅមកមានអារម្មណ៍ស្រស់ស្រាយឡើងវិញនិងមានថាមពលដើម្បីប្រឈមមុខនឹងឧបសគ្គបន្តទៀត។ ភាពកំប្លុកកំប្លែងក៏ជាកត្តាមួយដ៏មានសារៈសំខាន់ដែលធ្វើឱ្យមិត្តភក្តិកាន់តែយល់ចិត្តគ្នាច្បាស់និងរៀនសូត្រពីចរិតរបស់គ្នាទៅវិញទៅមក។ នៅពេលដែលមនុស្សសើចជាមួយគ្នា ពួកគេបានបង្ហាញពីភាពងាយរងគ្រោះនិងភាពស្មោះត្រង់របស់ខ្លួន ដែលជាកត្តាដ៏សំខាន់សម្រាប់កសាងមិត្តភាពពិតប្រាកដ។ វាក៏ជាសញ្ញាមួយដែលបង្ហាញយ៉ាងច្បាស់ថា អ្នកមានអារម្មណ៍ស្រួលចិត្តនិងមានទំនុកចិត្តនៅពេលដែលនៅក្បែរមិត្តភក្តិរបស់អ្នក។ ការចែករំលែកភាពរីករាយនិងសំណើចគឺជាបទពិសោធន៍រួមដ៏មានតម្លៃបំផុតដែលពិបាកនឹងរកបាននៅកន្លែងផ្សេង។ វាបានបង្កើតនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតដែលនឹងនៅជាប់ក្នុងចិត្តអ្នកជារៀងរហូតនិងក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់អ្នក។ ដូច្នេះហើយ ភាពកំប្លុកកំប្លែងមិនមែនជាការកម្សាន្តដែលគ្មានប្រយោជន៍នោះទេ ប៉ុន្តែវាជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់កសាងមិត្តភាពពិតប្រាកដដែលមិនងាយនឹងបែកបាក់។ ការលេងសើចក៏ជួយពង្រឹងនូវទំនាក់ទំនងផ្លូវចិត្តដ៏ជ្រាលជ្រៅរវាងមិត្តភក្តិផងដែរ ដែលធ្វើឲ្យពួកគេអាចជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈនៃជីវិត។ វានឹងជួយឱ្យមិត្តភាពរបស់អ្នកមានភាពរឹងមាំនិងមិនអាចបែកបាក់បាន ទោះបីជាពេលវេលានិងចម្ងាយបានបំបែកអ្នកក៏ដោយ។ នៅក្នុងចំណោមមិត្តភក្តិខ្មែរ ភាពកំប្លុកកំប្លែងត្រូវបានបង្ហាញឡើងតាមរយៈទម្រង់ផ្សេងៗគ្នាជាច្រើន ដែលត្រូវបានអនុវត្តតាមរយៈការនិយាយឬកាយវិការ។ ទម្រង់មួយដែលល្បីល្បាញជាងគេគឺការលេងសើចបែបចំអន់ចរិតប្លែកៗ ដែលមិត្តភក្តិតែងតែហៅគ្នាដោយឈ្មោះប្លែកៗឬចំអន់គ្នាលេងដើម្បីឱ្យមានការសើច។ ការលេងសើចបែបនេះគឺមានតែនៅក្នុងចំណោមមិត្តភក្តិស្និទ្ធស្នាលបំផុតប៉ុណ្ណោះ ហើយវាមិនត្រូវបានអនុវត្តជាមួយមនុស្សចម្លែកឡើយ។ ពួកគេក៏ប្រើប្រាស់ការនិយាយភាសាររអាក់រអួលដើម្បីឱ្យមានការសើចផងដែរ ដែលជាទម្រង់មួយដែលពេញនិយមខ្លាំងនៅក្នុងចំណោមមិត្តភក្តិយុវវ័យ។ ទម្រង់មួយទៀតគឺការនិយាយបែបកំប្លែងដែលពួកគេតែងតែនិយាយរឿងអាក្រក់ៗអំពីខ្លួនឯង ដើម្បីឱ្យមិត្តភក្តិមានអារម្មណ៍ល្អប្រសើរនិងមានទំនុកចិត្តលើខ្លួនឯង។ ការនិយាយបែបនេះតម្រូវឱ្យអ្នកមានភាពជឿជាក់លើខ្លួនឯងនិងមិនខ្វល់ពីអ្វីដែលអ្នកដទៃគិត ព្រោះវាអាចជួយអ្នកឱ្យដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ មិត្តភក្តិក៏ប្រើប្រាស់ការនិយាយបែបឌឺដងនិងឌឺដងដាក់គ្នាទៅវិញទៅមកផងដែរ ដែលជាសញ្ញាមួយបង្ហាញថាទំនាក់ទំនងរបស់ពួកគេមានភាពជិតស្និទ្ធ។ ការនិយាយបែបនេះបានធ្វើឱ្យមិត្តភាពមានភាពរស់រវើកនិងរីករាយ ហើយក៏ជួយបំបាត់ភាពធុញទ្រាន់នៅពេលដែលនៅជាមួយគ្នា។ ពួកគេក៏ចូលចិត្តស្តាប់រឿងកំប្លែងរបស់គ្នាទៅវិញទៅមកផងដែរ ដើម្បីស្វែងយល់ពីចរិតលក្ខណៈពិតប្រាកដរបស់មិត្តភក្តិ។ មិត្តភក្តិដែលចូលចិត្តនិយាយលេងសើចតែងតែត្រូវបានគេស្រឡាញ់និងកោតសរសើរ ហើយពួកគេក៏ជាមនុស្សម្នាក់ដែលអ្នកតែងតែចង់នៅក្បែរ។ ការធ្វើកាយវិការបែបកំប្លុកកំប្លែងដើម្បីឱ្យមិត្តភក្តិសើចក៏ជាទម្រង់មួយដែលពេញនិយមផងដែរ ហើយវាត្រូវបានអនុវត្តដោយមនុស្សគ្រប់វ័យ។ ទម្រង់នៃភាពកំប្លុកកំប្លែងទាំងនេះបានធ្វើឱ្យមិត្តភាពមានភាពស្និទ្ធស្នាល មិនអាចបំបែកបាន និងមានន័យកាន់តែជ្រាលជ្រៅបំផុត។ ភាពកំប្លុកកំប្លែងដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយជម្លោះតូចតាចនៅក្នុងចំណោមមិត្តភក្តិ។ នៅពេលដែលមានការយល់ច្រឡំឬខឹងគ្នាបន្តិចបន្តួច ការលេងសើចមួយម៉ាត់អាចជួយបំបែកភាពតានតឹងនិងជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរឡើងវិញភ្លាមៗ។ វាក៏ជាមធ្យោបាយដ៏ឆ្លាតវៃមួយដើម្បីសុំទោសមិត្តភក្តិរបស់អ្នកដោយមិនចាំបាច់ប្រើប្រាស់ពាក្យសុំទោសនោះទេ។ ជំនួសឱ្យការនិយាយពាក្យសុំទោសដោយផ្ទាល់ អ្នកអាចប្រើប្រាស់ពាក្យកំប្លុកកំប្លែងដើម្បីបង្ហាញពីការសោកស្តាយរបស់អ្នកដែលបានធ្វើឱ្យមិត្តភក្តិរបស់អ្នកខឹង។ នេះបានធ្វើឱ្យការសុំទោសមានលក្ខណៈទន់ភ្លន់ជាងមុននិងមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងត្រូវគេបង្ខំឲ្យសុំទោសនោះទេ។ នៅពេលដែលមិត្តភក្តិមានអារម្មណ៍ល្អហើយ ពួកគេអាចនិយាយគ្នាបានដោយបើកចំហរអំពីបញ្ហាដែលបានកើតឡើងដោយមិនមានការខ្លាចរអា។ ភាពកំប្លុកកំប្លែងក៏ជួយការពារជម្លោះដែលមិនចាំបាច់ផងដែរ ពីព្រោះវានឹងជួយឱ្យអ្នកចេះបន្ធូរអារម្មណ៍នៅពេលដែលអ្នកមានអារម្មណ៍តានតឹង។ វាបានបង្រៀនឱ្យយើងចេះទទួលយកការលេងសើចរបស់មិត្តភក្តិ ហើយយើងមិនគួរយកចិត្តទុកដាក់ខ្លាំងពេកចំពោះការនិយាយលេងសើចនោះទេ។ វាជាការបង្ហាញពីភាពស្និទ្ធស្នាលដែលអ្នកមានចំពោះគ្នាទៅវិញទៅមក ហើយក៏ជាការបង្ហាញថាអ្នកមិនមែនជាមនុស្សដែលចូលចិត្តប្រកាន់ខឹងនោះទេ។ ការប្រើប្រាស់ភាពកំប្លុកកំប្លែងនៅក្នុងជម្លោះក៏បានបង្ហាញថា អ្នកឱ្យតម្លៃទៅលើទំនាក់ទំនងមិត្តភាពរបស់អ្នកជាងការឈ្នះជម្លោះឬការប្រកាន់នូវគំនិតរបស់ខ្លួន។ វាបានជួយឱ្យអ្នកយល់ថា ការឈ្លោះគ្នាគឺជារឿងធម្មតាមួយនៅក្នុងមិត្តភាព ហើយរឿងសំខាន់គឺអ្នកដោះស្រាយវាដោយឆ្លាតវៃនិងមានប្រសិទ្ធភាពបំផុត។ ទោះបីជាភាពកំប្លុកកំប្លែងមានអត្ថប្រយោជន៍ច្រើនក៏ដោយ ក៏វាមានកត្តាមួយចំនួនដែលអ្នកត្រូវពិចារណាផងដែរដើម្បីឱ្យវាមានប្រសិទ្ធភាព។ កត្តាទីមួយដែលសំខាន់បំផុតគឺអ្នកត្រូវយល់ដឹងពីដែនកំណត់នៃភាពកំប្លុកកំប្លែងដែលអ្នកអាចប្រើប្រាស់ជាមួយមិត្តភក្តិរបស់អ្នក។ ការលេងសើចដែលហួសដែនកំណត់អាចនឹងធ្វើឱ្យមិត្តភក្តិរបស់អ្នកមានអារម្មណ៍មិនល្អនិងអាចបំផ្លាញទំនាក់ទំនងរបស់អ្នកបាន។ អ្នកគួរតែយល់ដឹងពីប្រធានបទដែលមិនគួរនិយាយលេងសើចជាដាច់ខាត ឧទាហរណ៍ដូចជារឿងរ៉ាវផ្ទាល់ខ្លួន គ្រួសារ ឬបញ្ហាផ្សេងៗដែលធ្វើឲ្យមិត្តភក្តិរបស់អ្នកមានអារម្មណ៍មិនល្អ។ អ្នកក៏ត្រូវដឹងថា មិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលយកការលេងសើចដូចគ្នាឡើយ ពីព្រោះពួកគេមានចរិតនិងបុគ្គលិកលក្ខណៈផ្សេងគ្នា។ ដូច្នេះហើយ អ្នកត្រូវតែយល់ដឹងពីចរិតរបស់មិត្តភក្តិរបស់អ្នកជាមុនសិន មុននឹងចាប់ផ្តើមនិយាយលេងសើចជាមួយពួកគេ។ កត្តាទីពីរគឺអ្នកត្រូវប្រើភាពកំប្លុកកំប្លែងដោយប្រុងប្រយ័ត្នបំផុតនៅគ្រប់ពេលវេលា។ នៅពេលដែលអ្នកនិយាយរឿងកំប្លែង អ្នកត្រូវតែដឹងថា អ្នកនិយាយជាមួយអ្នកណា ហើយប្រយោគរបស់អ្នកអាចប៉ះពាល់ដល់អ្នកដទៃឬយ៉ាងណា។ អ្នកត្រូវតែដឹងពីបរិយាកាសនៅក្នុងក្រុមមិត្តភក្តិរបស់អ្នកថាតើអ្នកគួរនិយាយលេងសើចឬក៏មិនគួរ។ កត្តាទីបីគឺអ្នកត្រូវគោរពមិត្តភក្តិរបស់អ្នកគ្រប់ពេលទោះបីជាអ្នកនិយាយលេងសើចយ៉ាងណាក៏ដោយ។ ភាពកំប្លុកកំប្លែងគឺជាការបង្ហាញពីការស្រលាញ់និងការគោរព ហើយវាមិនមែនជាមធ្យោបាយដើម្បីធ្វើឱ្យអ្នកណាម្នាក់មានអារម្មណ៍អន់ចិត្តនោះទេ។ ជាចុងក្រោយ អ្នកគួរតែប្រើប្រាស់ភាពកំប្លុកកំប្លែងដើម្បីពង្រឹងមិត្តភាពរបស់អ្នកប៉ុណ្ណោះ។ កុំប្រើប្រាស់ភាពកំប្លុកកំប្លែងដើម្បីកាត់បន្ថយតម្លៃមិត្តភក្តិឬធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ។ ភាពកំប្លុកកំប្លែងពិតប្រាកដគឺបានមកពីការស្រលាញ់និងការយល់ចិត្តដែលអ្នកមានចំពោះគ្នា។ ការប្រើប្រាស់ភាពកំប្លុកកំប្លែងដែលត្រឹមត្រូវនឹងធ្វើឱ្យមិត្តភាពរបស់អ្នកមានភាពរឹងមាំនិងមិនអាចកាត់ថ្លៃបាន។ វានឹងនៅបន្តជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់អ្នកជារៀងរហូត។ ដូច្នេះហើយ ចូរសើចឱ្យបានច្រើនជាមួយមិត្តភក្តិរបស់អ្នក ដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានន័យ។